ពង្រូលជាសត្វចិញ្ចឹមកូនដោយទឹកដោះតែមួយគត់ដែលមានស្រកាគ្របដណ្ដប់ពេញខ្លួន។ សត្វដ៏ប្លែកនេះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ការបរបាញ់និងការជួញដូរខុសច្បាប់បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជំរុញឲ្យចំនួនពង្រូលថយចុះយ៉ាងគំហុករហូតដល់ជិតផុតពូជ។ ជាការពិតណាស់ ពង្រូលជាថនិកសត្វមួយប្រភេទដែលចិញ្ចឹមកូនដោយទឹកដោះ ហើយក៏ជាសត្វដែលជាប់ឈ្មោះជាសត្វជិតផុតពូជផងដែរ។ បើមើលពីលក្ខណៈពិសេសរបស់វាមានច្រើន ដោយដងខ្លួនរបស់ពង្រូលត្រូវបានគ្របដណ្ដប់ដោយស្រកាធំៗដែលធ្វើពីសារធាតុកេរ៉ាទីន ដែលស្រដៀងនឹងក្រចករបស់មនុស្ស។ ស្រកាទាំងនេះដើរតួជាខែលការពារដ៏រឹងមាំពីសត្វកាចសាហាវដូចជាសត្វខ្លា និងតោជាដើម នៅពេលដែលវាភ័យខ្លាច ពង្រូលនឹងរួញខ្លួនដូចបាល់។ ក្រៅពីនេះ ពង្រូលមាន អណ្ដាតវែងស្អិត ដែលអាចលានចេញបានរហូតដល់ ៤០ សង់ទីម៉ែត្រ ដើម្បីចាប់ស្រមោច និងកណ្ដៀរ ដែលជាអាហារចម្បងរបស់វា។ សត្វនេះមានទំហំមធ្យម ចន្លោះពី ៣០ ទៅ ១០០ សង់ទីម៉ែត្រ អាស្រ័យលើប្រភេទ ហើយភាគច្រើនជា សត្វចេញរកស៊ីនៅពេលយប់ ដោយពេលថ្ងៃវាដេកក្នុងរន្ធក្រោមដី ឬក្នុងប្រហោងឈើ។ អ្វីដែលពិសេសទៀតនោះ ពង្រូលអាចដើរដោយជើងពីរ ដោយប្រើកន្ទុយរបស់វាដើម្បីរក្សាលំនឹងផងដែរ។ លក្ខណៈពិសេសទាំងនេះបានធ្វើឱ្យពង្រូលក្លាយជាសត្វដ៏ប្លែក និងមានតម្លៃក្នុងប្រព័ន្ធអេកូឡូស៊ី។ គួរឲ្យសោកស្ដាយ ពង្រូលកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់មនុស្ស រហូតត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីជាសត្វជិតផុតពូជ។ មូលហេតុចម្បងនៃការគំរាមកំហែងទាំងនេះគឺ ដោយសារការបរបាញ់ខុសច្បាប់ និង ការជួញដូរខុសច្បាប់។ ពង្រូលត្រូវបានព្រានបរបាញ់យ៉ាងសកម្មដើម្បីយកសាច់ និងស្រកា ហើយសាច់របស់វាត្រូវបានគេចាត់ទុកជាអាហារឆ្ងាញ់ប្រចាំតំបន់មួយចំនួន ជាពិសេសនៅអាស៊ី។ រីឯស្រកាវិញ ត្រូវបានគេជឿថាមានអត្ថប្រយោជន៍ផ្នែកឱសថបុរាណ ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ក៏ដោយ។ ដោយសារតែជំនឿទាំងនេះហើយទើបពង្រូលបានក្លាយជាថនិកសត្វដែលត្រូវបានជួញដូរខុសច្បាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានទីផ្សារធំបំផុតនៅប្រទេសចិន និងវៀតណាម។ ក្រៅពីការបរបាញ់ការបាត់បង់ទីជម្រកក៏ជាកត្តារួមចំណែកដ៏ធំផងដែរ។ រួមមានការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍន៍ដីធ្លីបានបំផ្លាញទីជម្រកធម្មជាតិរបស់ពង្រូល ដែលធ្វើឲ្យពួកវាបាត់បង់កន្លែងរស់នៅ និងស្វែងរកអាហារ។ ដូចនេះដើម្បីការពារពង្រូលពីការផុតពូជ មានកិច្ចខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលបានបង្កើន ការអនុវត្តច្បាប់ និងការចាប់ខ្លួនក្រុមជួញដូរខុសច្បាប់។ តួយ៉ាង អាជ្ញាធរបានចាប់និងរឹបអូសពង្រូល និងផ្នែកខ្លះនៃពង្រូលជាច្រើនតោន។ ជាមួយគ្នានេះ អង្គការអភិរក្សសត្វព្រៃកំពុងធ្វើការផ្សព្វផ្សាយដើម្បីបង្កើន ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់របស់ពង្រូល និងផលវិបាកនៃការជួញដូរខុសច្បាប់។ ការស៊ើបអង្កេតឆ្លងដែន ក៏មានសារៈសំខាន់ណាស់ដែរ ក្នុងការតាមដាន និងបំបែកបណ្ដាញជួញដូរពង្រូលឆ្លងដែន។ ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសនានាគឺជាគន្លឹះដើម្បីទប់ស្កាត់លំហូរនៃសត្វព្រៃទាំងនេះ។ លើសពីនេះ ការគាំទ្រដល់សហគមន៍មូលដ្ឋាន ក៏ត្រូវបានលើកកម្ពស់ផងដែរ ព្រោះពួកគេជាអ្នករស់នៅក្បែរទីជម្រករបស់សត្វទាំងនេះ ហើយអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារពង្រូល។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងខាងលើក៏ដោយ បញ្ហាប្រឈមនៅតែមានច្រើនដដែល។ តម្លៃខ្ពស់ នៃពង្រូលនៅលើទីផ្សារងងឹតនៅតែជាកម្លាំងចលករដ៏ធំមួយសម្រាប់ការជួញដូរ ដោយសារតែតម្រូវការនៅតែមាន។ បណ្ដាញជួញដូរពង្រូលមានលក្ខណៈស្មុគស្មាញ និងមានការរៀបចំយ៉ាងល្អ ដែលធ្វើឱ្យពិបាកក្នុងការបង្ក្រាប។ ក្រុមឧក្រិដ្ឋជនទាំងនេះមានធនធានច្រើន និងមានវិធីសាស្រ្តទំនើបក្នុងការលួចលាក់ជួញដូរសត្វពង្រូល។ ជាងនេះទៅទៀត ប្រទេសជាច្រើនដែលមានសត្វពង្រូលរស់នៅ ខ្វះខាតធនធានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ប្រកបដោយប្រសិទ្ធភាព។ ទីបំផុត ថ្វីត្បិតតែមានការផ្សព្វផ្សាយក៏ដោយក៏ការយល់ដឹងនៅមានកម្រិតក្នុងចំណោមសាធារណជនមួយចំនួនជាពិសេសអ្នកប្រើប្រាស់ផលិតផលពីពង្រូល។ សរុបមកដើម្បីធានាអនាគតរបស់ពង្រូល គឺចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល អង្គការអភិរក្ស និងសាធារណជនទូទៅ។ យើងម្នាក់ៗអាចចូលរួមចំណែកបានដោយការមិនប្រើប្រាស់ផលិតផលពីពង្រូល ការរាយការណ៍ពីសកម្មភាពជួញដូរខុសច្បាប់ និងការគាំទ្រដល់កម្មវិធីអភិរក្ស។ ការការពារពង្រូលមិនមែនគ្រាន់តែជាការការពារសត្វមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែជាការការពារតុល្យភាពធម្មជាតិនិងជីវចម្រុះរបស់ភពផែនដីយើងទាំងមូលផងដែរ។